របបខ្មែរក្រហមបានរៀបចំពិធីមង្គលការដោយមានលក្ខណៈខុសគ្នាទាំងស្រុងពីទំនៀមទម្លាប់ប្រពៃណីខ្មែរដែលមានតាំងពីបុរាណកាលមក។ ការរៀបការក្នុងសម័យនោះមិនមែនកើតឡើងដោយសារក្តីស្រឡាញ់រវាងបុគ្គលពីរនាក់នោះទេ ប៉ុន្តែវាជាឧបករណ៍នយោបាយរបស់អង្គការដើម្បីគ្រប់គ្រងប្រជាជន។ របបនេះបានផ្តាច់នូវចំណងគ្រួសារបុរាណដោយមានគោលបំណងជំនួសភាពស្មោះត្រង់របស់បុគ្គល និងគ្រួសារទៅជាការលះបង់ទាំងស្រុងចំពោះបដិវត្តន៍វិញ។ រដ្ឋ ឬ "អង្គការ" បានគ្រប់គ្រងទាំងស្រុងលើអ្នកណាអាចរៀបការជាមួយអ្នកណា និងពេលណា ដោយលុបបំបាត់ទាំងស្រុងនូវសិទ្ធិជ្រើសរើសផ្ទាល់ខ្លួននិងការចូលរួមរបស់ឪពុកម្តាយក្នុងការសម្រេចចិត្ត។ ការអនុវត្តនេះគឺជាការបំផ្លាញដោយផ្ទាល់ទៅលើតួនាទីប្រពៃណីរបស់គ្រួសារ និងចាស់ទុំក្នុងការជ្រើសរើសគូស្រករសមរម្យសម្រាប់កូនៗរបស់ខ្លួន។ ការរៀបការទាំងអស់ត្រូវបានរៀបចំនិងអនុម័តដោយអង្គការ ហើយជាញឹកញាប់គេបានផ្គូផ្គងបុគ្គលដែលមិនធ្លាប់ស្គាល់គ្នាពីមុនមក។ លក្ខខណ្ឌសម្រាប់ជ្រើសរើសគូស្រករគឺផ្អែកលើការស្មោះត្រង់ចំពោះនយោបាយនិងតម្រូវការរបស់បដិវត្តន៍ ជាជាងភាពស៊ីសង្វាក់គ្នារបស់បុគ្គលឬប្រវត្តិសង្គមរបស់ពួកគេ។ គូស្វាមីភរិយាដែលត្រូវរៀបការត្រូវបានប្រាប់ដំណឹងអំពីការរៀបការរបស់ពួកគេតែប៉ុន្មានម៉ោងឬប៉ុន្មាននាទីមុនពេលពិធីចាប់ផ្តើមតែប៉ុណ្ណោះ។ ជនរងគ្រោះជាច្រើនបានរៀបរាប់អំពីអារម្មណ៍តក់ស្លុតនិងអស់សង្ឃឹមយ៉ាងខ្លាំងនៅពេលដែលពួកគេត្រូវបានបង្ខំឲ្យរៀបការដោយគ្មានការព្រមព្រៀង។ ចំណងអាពាហ៍ពិពាហ៍ដោយបង្ខំទាំងនេះគឺជាការបង្ហាញយ៉ាងច្បាស់អំពីការគ្រប់គ្រងរបស់របបនេះលើគ្រប់ផ្នែកទាំងអស់នៃជីវិតរបស់មនុស្សម្នាក់ៗ។ ពិធីរៀបការក្នុងសម័យនោះគឺមានលក្ខណៈសាមញ្ញបំផុត ហើយគ្មានទំនៀមទម្លាប់ប្រពៃណីរបស់ខ្មែរនិងភាពរីករាយទាល់តែសោះ។ ពិធីទាំងនោះជាទូទៅត្រូវបានប្រារព្ធធ្វើឡើងនៅទីវាល ឬនៅសាលប្រជុំសហគមន៍ដែលគ្មានការតុបតែងលម្អ ការលេងភ្លេង និងពិធីជប់លៀងដូចជាអាពាហ៍ពិពាហ៍ប្រពៃណីទេ។ គូស្វាមីភរិយាត្រូវបានស្លៀកពាក់សម្លៀកបំពាក់កសិករពណ៌ខ្មៅដ៏សាមញ្ញដែលជានិមិត្តរូបនៃការចុះចូលទាំងស្រុងចំពោះបដិវត្តន៍។ មិនមានសម្លៀកបំពាក់អាពាហ៍ពិពាហ៍ដ៏ប្រណិតទេ គ្មានក្បួនដង្ហែនិមិត្តរូប និងគ្មានតន្ត្រីប្រពៃណីអមពិធីទេ។ ពិធីនេះគឺជាព្រឹត្តិការណ៍ដ៏ខ្លីមួយដែលត្រូវបានដឹកនាំដោយមេកងជាន់ខ្ពស់របស់ខ្មែរក្រហម។ មេកងនោះនឹងថ្លែងសុន្ទរកថាខ្លីមួយដែលផ្តោតលើកាតព្វកិច្ចរបស់គូស្វាមីភរិយាចំពោះបដិវត្តន៍និងតួនាទីរបស់ពួកគេក្នុងការបង្កើតមនុស្សជំនាន់ថ្មីសម្រាប់គណបក្ស។ មិនមានការផ្លាស់ប្តូរពាក្យសច្ចាដើម្បីស្រឡាញ់គ្នារហូតនោះទេ ប៉ុន្តែមានតែការសន្យាថានឹងស្មោះត្រង់ចំពោះអង្គការនិងធ្វើការដើម្បីផលប្រយោជន៍រួមប៉ុណ្ណោះ។ គូស្វាមីភរិយាមិនបានលុតជង្គង់គោរពឪពុកម្តាយឬចាស់ទុំរបស់ពួកគេទេ ព្រោះនេះត្រូវបានចាត់ទុកថាជាទំនៀមទម្លាប់ដែលរបបនេះបានលុបបំបាត់ចោល។ ក្រោយពិធីដ៏ខ្លីនេះ គូស្វាមីភរិយាថ្មីត្រូវបានគេរំពឹងថានឹងត្រឡប់ទៅធ្វើការវិញភ្លាមៗនៅក្នុងស្រែចម្ការឬរោងចក្រ។ ការអវត្ដមានរបស់សមាជិកគ្រួសារ ដែលតែងតែស្ថិតនៅក្នុងតំបន់ការងារផ្សេងៗគ្នា បានធ្វើឱ្យពិធីនោះកាន់តែគ្មានអត្ថន័យនិងត្រជាក់ជាងមុន។ មិនមានពិធីជប់លៀងឬការជួបជុំសម្រាប់ក្រុមគ្រួសារនិងមិត្តភក្តិទេ ព្រោះការប្រារព្ធពិធីបែបនេះត្រូវបានគេចាត់ទុកថាជាការខ្ជះខ្ជាយនិងប្រឆាំងនឹងបដិវត្តន៍។ ភាពសាមញ្ញនៃពិធីនេះបានឆ្លុះបញ្ចាំងពីមនោគមវិជ្ជារបស់របបនេះក្នុងការលុបបំបាត់បំណងប្រាថ្នារបស់បុគ្គល។ ការខ្វះខាតអារម្មណ៍និងអត្ថន័យផ្ទាល់ខ្លួននៅក្នុងពិធីទាំងនេះបានបន្សល់ទុកនូវរបួសផ្លូវចិត្តយ៉ាងជ្រៅសម្រាប់គូស្វាមីភរិយាជាច្រើន។ គោលបំណងសំខាន់នៃអាពាហ៍ពិពាហ៍ដោយបង្ខំទាំងនេះមិនមែនដើម្បីបង្កើតក្តីស្រឡាញ់ឬសុភមង្គលនោះទេ ប៉ុន្តែគឺដើម្បីបម្រើមនោគមវិជ្ជា និងគោលដៅប្រជាសាស្ត្ររបស់ខ្មែរក្រហម។ អង្គការបានចាត់ទុកការបន្តពូជជាកាតព្វកិច្ចបដិវត្តន៍ ហើយគូស្វាមីភរិយាត្រូវបានគេរំពឹងថានឹងមានកូនច្រើនដើម្បីបង្កើនប្រជាជនរបស់ "កម្ពុជា" ថ្មី។ កុមារដែលកើតចេញពីការរៀបការទាំងនេះត្រូវបានគេចាត់ទុកថាជាកម្មសិទ្ធិរបស់រដ្ឋ ហើយជាញឹកញាប់ត្រូវបានគេយកពីឪពុកម្តាយ តាំងពីនៅវ័យក្មេងដើម្បីចិញ្ចឹមបីបាច់នៅមជ្ឈមណ្ឌលសហគមន៍។ ការអនុវត្តនេះមានបំណងបំបែកចំណងផ្លូវចិត្តរវាងឪពុកម្តាយនិងកូនៗ ដោយធានាថាមនុស្សជំនាន់ក្រោយនឹងស្មោះត្រង់ទាំងស្រុងចំពោះអង្គការ។ លើសពីនេះ អាពាហ៍ពិពាហ៍ទាំងនោះគឺជាឧបករណ៍សម្រាប់គ្រប់គ្រងសង្គម ព្រោះវាបានចងភ្ជាប់បុគ្គលទៅនឹងរចនាសម្ព័ន្ធសង្គមថ្មីដែលកំណត់ដោយរបបនេះ។ តាមរយៈការផ្គូផ្គងមនុស្សដែលមានប្រវត្តិខុសគ្នា របបនេះមានបំណងបំបែកទំនាក់ទំនងសង្គមនិងគ្រួសារដែលមានស្រាប់ដែលអាចបង្កជាការគំរាមកំហែងដល់អំណាចរបស់ពួកគេ។ អាពាហ៍ពិពាហ៍ទាំងនេះក៏ជាមធ្យោបាយមួយដើម្បីតាមដាននិងគ្រប់គ្រងជីវិតផ្ទាល់ខ្លួនរបស់មនុស្ស ដែលធ្វើឱ្យអង្គការងាយស្រួលក្នុងការអនុវត្តច្បាប់របស់ខ្លួននិងបង្ក្រាបអ្នកប្រឆាំង។ ពិធីរួមទាំងនេះបានបម្រើការងារដើម្បីពង្រឹងគំនិតដែលថាបុគ្គលមិនមានសារៈសំខាន់ ហើយមានតែអង្គការទេដែលសំខាន់។ ផលប៉ះពាល់ផ្នែកចិត្តសាស្ត្រទៅលើគូស្វាមីភរិយាគឺធ្ងន់ធ្ងរខ្លាំងណាស់ ព្រោះពួកគេត្រូវបានបង្ខំឱ្យរស់នៅជាមួយមនុស្សចម្លែកនិងបង្កើតគ្រួសារនៅក្នុងបរិយាកាសគ្មានមនុស្សធម៌។ អាពាហ៍ពិពាហ៍ទាំងនេះជាច្រើនមិនបានបន្តរហូតដល់ក្រោយរបបនោះទេ ព្រោះគូស្វាមីភរិយាមិនមានទំនាក់ទំនងពិតប្រាកដឬមូលដ្ឋានគ្រឹះផ្លូវចិត្ត។ ការឈឺចាប់របស់គូស្វាមីភរិយាដែលត្រូវបង្ខំឱ្យរៀបការបានក្លាយជាកេរដំណែលដ៏ស្ថិតស្ថេរសម្រាប់អ្នកនៅរស់រានមានជីវិត។ រឿងរ៉ាវនៃអាពាហ៍ពិពាហ៍ទាំងនេះគឺជាសក្ខីភាពដ៏មានឥទ្ធិពលមួយចំពោះភាពឃោរឃៅនិងភាពគ្មានហេតុផលនៃការពិសោធន៍សង្គមរបស់ខ្មែរក្រហម។ ពួកគេបានបង្ហាញយ៉ាងច្បាស់អំពីរបៀបដែលរបបផ្តាច់ការអាចបំផ្លាញទំនាក់ទំនងមនុស្សជាមូលដ្ឋានបំផុតដើម្បីផលប្រយោជន៍នយោបាយ។ ការយល់ដឹងពីទិដ្ឋភាពនេះនៃសម័យខ្មែរក្រហមគឺមានសារៈសំខាន់សម្រាប់ការយល់ដឹងអំពីទំហំនៃការរងទុក្ខដែលប្រជាជនកម្ពុជាបានជួបប្រទះ។ វាបង្ហាញពីការគ្រប់គ្រងមនោគមវិជ្ជាដ៏ជ្រាលជ្រៅដែលបានស្វែងរកដើម្បីលុបបំបាត់អត្តសញ្ញាណផ្ទាល់ខ្លួននិងជំនួសវាដោយអត្តសញ្ញាណរួម។ អាពាហ៍ពិពាហ៍ដោយបង្ខំនៅតែជាការចងចាំដ៏ឈឺចាប់និងគួរឱ្យព្រឺព្រួចសម្រាប់អ្នកដែលបានឆ្លងកាត់សម័យដ៏ខ្មៅងងឹតនោះ។ វាជាការរំលឹកដ៏គួរឱ្យខ្លាចមួយអំពីសារៈសំខាន់នៃសេចក្តីថ្លៃថ្នូររបស់មនុស្ស សេរីភាពផ្ទាល់ខ្លួន និងសិទ្ធិក្នុងការជ្រើសរើសផ្លូវជីវិតរបស់ខ្លួន។ ជនរងគ្រោះជាច្រើននៃអាពាហ៍ពិពាហ៍ទាំងនេះបានរកឃើញវិធីដើម្បីព្យាបាលនិងកសាងជីវិតរបស់ពួកគេឡើងវិញ ប៉ុន្តែស្លាកស្នាមនៃអតីតកាលនៅតែបន្តស្ថិតនៅ។ មេរៀនពីបទពិសោធន៍ទាំងនេះបានបង្រៀនយើងឱ្យឱ្យតម្លៃលើសេរីភាពផ្ទាល់ខ្លួនរបស់យើងនិងអំណាចនៃក្តីស្រឡាញ់និងការគោរពគ្នាទៅវិញទៅមក។